ចម្លាស់ពីភាសាខ្មែរ-អង់គ្លេស សំដៅលើការអនុវត្តនៃការលាយភាសាខ្មែរ និងភាសាអង់គ្លេស នៅក្នុងការបង្ហោះ ប្រយោគ ឬឃ្លាតែមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ការលាយបញ្ចូលភាសានេះបានក្លាយជារឿងធម្មតាមួយក្នុងចំណោមយុវជនកម្ពុជាតាមអ៊ីនធឺណិត។ វាឆ្លុះបញ្ចាំងពីការបញ្ចូលគ្នានៃវប្បធម៌ និងការបង្កើតភាពសុាំនឹងភាសាឌីជីថលសកល។ វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមបានក្លាយជាមជ្ឈដ្ឋានចម្បងដែលចម្លាស់ភាសាត្រូវបានប្រើបាស់។ យុវជនខ្មែរប្រើពាក្យអង់គ្លេសរួមជាមួយខ្មែរសម្រាប់ការបញ្ចេញមតិ ស្ទីលសម័យទំនើប និងបង្ហាញពីអត្តសញ្ញាណផ្ទាល់ខ្លួន។ ពាក្យភាសាអង់គ្លេសត្រូវបានគេប្រើជាញឹកញាប់សម្រាប់ជាគោលបំណងបង្ហាញពីភាពទំនើប ទាន់សម័យ ឬកំប្លែង។ ឃ្លាខ្លះស្តាប់ទៅមានលក្ខណៈធម្មជាតិ ឬមានអត្ថន័យខ្លាំងជាង នៅពេលប្រើជាភាសាអង់គ្លេស។ ចម្លាស់ភាសាឆ្លុះបញ្ចាំងពីអត្តសញ្ញាណវប្បធម៌របស់យុវជនកម្ពុជា។ វាបង្ហាញថាយុវជនខ្មែរជាច្រើនត្រូវបានជះឥទ្ធិពលទាំងពីសំណាក់វប្បធម៌ក្នុងស្រុក និងពិភពលោក។ វាអនុញ្ញាតឱ្យពួកគេបង្ហាញខ្លួនឯងតាមរបៀបដែលផ្សាភ្ជាប់ជាមួយសម័យទំនើប និងប្រពៃណី។ វាក៏បង្ហាញពីភាពបត់បែនផ្នែកភាសា និងការច្នៃប្រឌិតផងដែរ។ មានគំរូទូទៅមួយចំនួនក្នុងការប្តូរកូដភាសាតាមអ៊ីនធឺណិត។ គំរូទូទៅមួយគឺការប្រើភាសាខ្មែរជាភាសាមូលដ្ឋានជាមួយនឹងការបញ្ចូលពាក្យអង់គ្លេសមួយៗនៅក្នុងនោះ។ លំនាំមួយទៀតគឺចាប់ផ្តើមប្រយោគជាភាសាអង់គ្លេស បន្ទាប់មកបញ្ចប់ជាភាសាខ្មែរ។ ការបង្ហោះខ្លះមានការឆ្លាស់គ្នាជាភាសាខ្មែរ និងភាសាអង់គ្លេសទៅវិញទៅមក។ ជំនួសឱ្យការមើលឃើញចម្លាស់ភាសាថាអាចធ្វើឱ្យមានការភ័ន្តច្រឡំ អ្នកប្រើប្រាស់ចាត់ទុកវាថាជាភាពទាន់សម័យ។ វាក៏បង្ហាញអំពីកម្រិតនៃការអប់រំ បទពិសោធន៍សង្គម ឬបទពិសោធន៍ក្នុងប្រព័ន្ធផ្សព្វផ្សាយបរទេសផងដែរ។ ចម្លាស់ភាសាក៏ត្រូវបានជះឥទ្ធិពលដោយវប្បធម៌សម័យទំនើបផងដែរ។ រឿងភាគកូរ៉េ ការកម្សាន្តបែបលោកខាងលិច និន្នាការ TikTok និងអ្នកមានឥទ្ធិពលលើបណ្ដាញសង្គមក៏ជាកត្តាជម្រុញឱ្យមានការប្រើភាសាចម្រុះនេះដែរ។ ពាក្យខ្លះៗដែលប្រជាជនខ្មែរប្រើនៅតាមអ៊ីនធឺណិតមានប្រភពចេញពីវាក្យសព្ទភាសាអង់គ្លេស។ ឃ្លាពេញនិយមដូចជា "crush" "cute" ឬ "sorry" លេចឡើងជានិច្ចនៅក្នុងការបង្ហោះតាមអនឡាញ។ ចម្លាស់ភាសាក៏អាចកំណត់អត្តសញ្ញាណតាមអ៊ីនធឺណិតផងដែរ។ វាអនុញ្ញាតឱ្យអ្នកប្រើប្រាស់បែងចែករវាងការបញ្ចេញមតិផ្លូវការ និងធម្មតា។ ការបង្ហោះតែជាភាសាខ្មែរអាចនឹងមានភាពប្រពៃណី និងបង្ហាញការគោរពជាង។ ដោយឡែក ការបង្ហោះជាភាសាចម្រុះមានភាពឡូយ កំប្លែង ឬ ទាន់សម័យជាង។ ភាពខុសគ្នានេះឆ្លុះបញ្ចាំងពីអត្ថន័យសង្គម ជាជាងគ្រាន់តែវេយ្យាករណ៍។ បើគិតឱ្យកាន់តែស៊ីជម្រៅ ចម្លាស់ភាសាបង្ហាញពីការផ្លាស់ប្តូរក្នុងសង្គម។ វាឆ្លុះបញ្ចាំងពីសកលភាវូបនីយកម្ម ទំនើបកម្ម និងការវិវឌ្ឍផ្នែកឌីជីថលនៅកម្ពុជា។ វាបង្ហាញពីរបៀបដែលភាសាសម្របខ្លួនទៅនឹងមជ្ឈដ្ឋានបច្ចេកវិទ្យាថ្មី។ វាផ្សាភ្ជាប់យុវជនកម្ពុជាទៅនឹងសហគមន៍ពិភពលោក។ យូរៗទៅ ការចម្លាស់ភាសានឹងបន្តវិវឌ្ឍនៅពេលដែលបច្ចេកវិទ្យា និងភាសាមានការរីកចម្រើនទៅមុខ។ ក្មេងជំនាន់ក្រោយទំនងជានឹងពង្រីក ក៏ដូចជាដុសខាត់ការអនុវត្តមួយនេះ។ វេទិកាឌីជីថលនឹងនៅតែជាកន្លែងសំខាន់មួយដែលការរួមបញ្ចូលគ្នានៃភាសាកើតមានឡើង។ ចម្លាស់ភាសាអាចមានឥទ្ធិពលលើរបៀបដែលភាសាខ្មែរវិវត្តទៅជាភាសាទំនើប។ ជាចុងក្រោយ ចម្លាស់ពីភាសាខ្មែរ-អង់គ្លេស តំណាងឱ្យការបង្ហាញពីវប្បធម៌ពិសេសមួយ ដែលកើតចេញពីយុគសម័យឌីជីថលរបស់កម្ពុជា។